នំជៀល ភាគច្រើនឃើញមានធ្វើឡើងតែក្នុងរដូវកាលពិធីបុណ្យភ្ជុំបិណ្ឌតែប៉ុណ្ណោះ ។ សម្រាប់គ្រឿងផ្សំមានដូចជា ម្សៅអង្ករដំណើប ទឹក ស្ករត្នោត អំបិល ល្ង និងពុម្ពឬថង់សម្រាប់ដាក់ល្បាយ។ សម្រាប់វិធីធ្វើ ជាដំបូង យកស្ករត្នោតមកលីង ឱ្យរាងឈ្ងុយបន្តិច រួចដាក់ទឹកចូល។ ទុកឱ្យទឹកស្ករពុះរម្ងាស់ប្រហែល ៥ នាទី រួចលើកចុះទុកឱ្យត្រជាក់បន្តិច។ បន្ទាប់មកយកម្សៅអង្កលាយជាមួយអំបិលបន្តិច រួចដាក់ទឹកស្ករចូលនិងកូរឱ្យល្បាយចូលគ្នា។ រួចបន្ថែុមល្ងចូលទៅក្នុងសាច់ល្បាយម្សៅ ហើយកូរបន្ថែមទៀត។ បន្ទាប់ពីទទួលបានល្បាយម្សៅហើយ យកដាក់ចូលក្នុងពុម្ពឬថង់ ។ យកទៅដាក់ចំហ៊ុយ ឬស្ងោរនំជៀលនោះ រហូតដល់ឆ្អិន និងមានក្លិនឈ្ងុយ ដែលធ្វើឱ្យនំជៀលឆ្ងាញសម្រាប់ពិសា។ យើងអាចបន្ថែមរសជាតិទៅតាមការចូលចិត្តរបស់អ្នកបានដូចជាការប្រើប្រាស់ស្កសរជាដើម។